សុភាសិតខ្មែរជាច្រើនបានឆ្លុះបញ្ចាំងពីតម្លៃ និងសារៈសំខាន់នៃការនិយាយស្តីនៅក្នុងសង្គម ដោយផ្តល់នូវការអប់រំដ៏ជ្រាលជ្រៅអំពីរបៀបប្រើប្រាស់ពាក្យសម្ដីប្រកបដោយប្រាជ្ញា និងទំនួលខុសត្រូវ។ សុភាសិតទីមួយគឺ សម្តីសជាតិ មារយាទសពូជ ដែលមានន័យត្រង់ថា ពាក្យសម្ដីបង្ហាញពីកំណើត ឬវង្សត្រកូល ហើយកិរិយាមារយាទបង្ហាញពីពូជពង្ស។ ន័យប្រៀបធៀបនៃសុភាសិតនេះគឺថា របៀបដែលមនុស្សម្នាក់និយាយ និងប្រព្រឹត្ត គឺជារបារវាស់ដ៏សំខាន់មួយដែលបង្ហាញពីលក្ខណៈសម្បត្តិ ចំណេះដឹង ការអប់រំ និងវប្បធម៌របស់ពួកគេ ក៏ដូចជាការចិញ្ចឹមបីបាច់ពីគ្រួសាររបស់គេផងដែរ។ ការនិយាយស្ដីបានល្អ ប្រកបដោយសម្បូរសារៈ និងមារយាទទន់ភ្លន់ គឺជារូបភាពឆ្លុះបញ្ចាំងពីអ្នកមានការអប់រំខ្ពស់ និងមកពីគ្រួសារល្អ។ ផ្ទុយទៅវិញ ការនិយាយស្តីគម្រក់គគ្លើន ឬគ្មានសីលធម៌ អាចបង្ហាញពីកង្វះខាតនៃការអប់រំ។ តម្លៃអប់រំនៃសុភាសិតនេះបង្រៀនឱ្យយើងយកចិត្តទុកដាក់ចំពោះពាក្យសម្ដី និងកិរិយាមារយាទរបស់យើងជានិច្ច ព្រោះវាជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃខ្លួនឯង និងកិត្តិយសនៃត្រកូលរបស់យើង។ វាលើកទឹកចិត្តឱ្យយើងខិតខំរៀនសូត្រ និងអនុវត្តនូវឥរិយាបទល្អ ដើម្បីទទួលបានការគោរព និងរក្សាកិត្តិយសដល់ខ្លួនឯង និងក្រុមគ្រួសារ។ សុភាសិតបន្ទាប់គឺ និយាយល្អមួយពាន់ដង មិនស្មើធ្វើល្អម្តង ដែលមានន័យត្រង់ថា ការនិយាយពាក្យល្អៗមួយពាន់ដង មិនអាចប្រៀបផ្ទឹមនឹងការធ្វើអំពើល្អម្តងបានឡើយ។ ន័យប្រៀបធៀបនៃសុភាសិតនេះគឺថា ទោះបីជាការនិយាយពាក្យល្អ បង្ហាញការអាណិតអាសូរ ឬសន្យាគឺជាការល្អក៏ដោយ ក៏វាគ្មានប្រសិទ្ធភាព និងតម្លៃស្មើនឹងការបង្ហាញសកម្មភាពជាក់ស្ដែងដើម្បីជួយ ឬដោះស្រាយបញ្ហានោះទេ។ មនុស្សច្រើនតែជឿជាក់លើទង្វើជាជាងពាក្យសម្ដី។ តម្លៃអប់រំនៃសុភាសិតនេះជំរុញឱ្យមនុស្សក្លាយជាអ្នកធ្វើសកម្មភាព ជាជាងអ្នកនិយាយ។ វាបង្រៀនយើងឱ្យមានភាពស្មោះត្រង់ និងទទួលខុសត្រូវចំពោះអ្វីដែលយើងនិយាយ ដោយត្រូវបន្តអនុវត្តនូវអំពើល្អ និងបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ។ ការធ្វើល្អម្តងគឺមានតម្លៃជាងការនិយាយល្អៗតែគ្មានបានធ្វើអ្វីសោះ។ សុភាសិតទីបីគឺ ភ្លើងក្នុងកុំនាំចេញក្រៅ ដែលមានន័យត្រង់ថា កុំយកភ្លើងដែលឆេះនៅក្នុងផ្ទះ ទៅប្រាប់អ្នកខាងក្រៅ។ ន័យប្រៀបធៀបនៃសុភាសិតនេះគឺថា ភ្លើងក្នុង សំដៅដល់បញ្ហា ជម្លោះ ឬរឿងអាស្រូវផ្ទៃក្នុងគ្រួសារ សហគមន៍ ឬអង្គការណាមួយ។ នាំចេញក្រៅ មានន័យថា បង្ហាញ ឬទម្លាយរឿងផ្ទៃក្នុងទាំងនោះឱ្យអ្នកក្រៅបានដឹង។ សុភាសិតនេះដាស់តឿនមិនឱ្យយើងបាចសាចរឿងមិនល្អ ឬជម្លោះផ្ទៃក្នុងទៅខាងក្រៅឡើយ ព្រោះវាអាចបណ្ដាលឱ្យបាត់បង់កិត្តិយស មុខមាត់ ហើយអាចបង្កជាផលវិបាកកាន់តែធ្ងន់ធ្ងរ។ តម្លៃអប់រំនៃសុភាសិតនេះបង្រៀនពីភាពវៃឆ្លាតក្នុងការរក្សាការសម្ងាត់ និងការដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯង។ វាលើកកម្ពស់ស្មារតីឯកភាព និងការទទួលខុសត្រូវក្នុងការការពារកិត្តិយសរួម ដោយជៀសវាងការបង្កើនជម្លោះ ឬការលាបពណ៌ដល់ស្ថាប័ន គ្រួសារ ឬសហគមន៍របស់ខ្លួន។ សុភាសិតទីបួនគឺ បើមិននិយាយ ក៏គ្មាននរណាថាគដែរ ដែលមានន័យត្រង់ថា ប្រសិនបើអ្នកមិននិយាយទេ ក៏គ្មាននរណាម្នាក់អាចស្តីបន្ទោសអ្នកបានដែរ។ ន័យប្រៀបធៀបនៃសុភាសិតនេះគឺថា ពេលខ្លះ ការនៅស្ងៀមស្ងាត់ប្រសើរជាងការនិយាយច្រើន ដែលអាចបង្កឱ្យមានកំហុស ការយល់ច្រឡំ ឬការប៉ះទង្គិច។ ការមិននិយាយអាចជៀសវាងពីការស្តីបន្ទោស ការរិះគន់ ឬការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយ។ តម្លៃអប់រំនៃសុភាសិតនេះបង្រៀនឱ្យយើងចេះគិតពិចារណាឱ្យបានល្អិតល្អន់មុននឹងនិយាយ។ វាលើកទឹកចិត្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទំនាក់ទំនង ហើយបង្រៀនយើងថា ពេលខ្លះភាពស្ងៀមស្ងាត់គឺជាមាស ជាពិសេសនៅពេលដែលយើងមិនប្រាកដចិត្ត ឬនៅពេលដែលការនិយាយអាចនាំឱ្យមានផលវិបាកអវិជ្ជមាន។ ជាចុងក្រោយ សុភាសិត មនុស្សគេយកសម្តី ដំរីគេយកភ្លុក មានន័យត្រង់ថា មនុស្សគេផ្ដោតលើពាក្យសម្ដី ដំរីគេផ្ដោតលើភ្លុក។ ន័យប្រៀបធៀបនៃសុភាសិតនេះប្រៀបធៀបតម្លៃរបស់មនុស្សទៅនឹងតម្លៃរបស់ដំរី។ ភ្លុកគឺជាផ្នែកដ៏សំខាន់ និងមានតម្លៃបំផុតរបស់ដំរី។ ដូចគ្នាដែរ ពាក្យសម្ដីរបស់មនុស្ស គឺជាផ្នែកដ៏មានតម្លៃបំផុតដែលបង្ហាញពីកិត្តិយស ភាពស្មោះត្រង់ ភាពឆ្លាតវៃ និងទំនួលខុសត្រូវរបស់ពួកគេ។ កេរ្តិ៍ឈ្មោះ និងការទុកចិត្តរបស់មនុស្សម្នាក់ៗ គឺអាស្រ័យលើពាក្យសម្ដីរបស់ខ្លួន។ តម្លៃអប់រំនៃសុភាសិតនេះសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាពាក្យសម្ដីឱ្យមានតម្លៃ និងគួរឱ្យទុកចិត្ត។ វាបង្រៀនយើងឱ្យមានភាពស្មោះត្រង់ ទៀងត្រង់ និងប្រកាន់ខ្ជាប់នូវសច្ចៈធម៌ក្នុងការនិយាយ។ ការនិយាយពាក្យពិត និងរក្សាពាក្យសន្យា គឺជារឿងសំខាន់បំផុតដើម្បីទទួលបានការគោរព និងកិត្តិយសពីអ្នកដទៃនៅក្នុងសង្គម។ សរុបមក សុភាសិតទាំងនេះបានផ្តល់នូវមេរៀនដ៏មានតម្លៃអំពីអំណាចនៃពាក្យសម្ដី និងសារៈសំខាន់នៃការប្រើប្រាស់វាដោយឈ្លាសវៃ ដើម្បីកសាងទំនាក់ទំនងល្អ រក្សាកិត្តិយស និងរួមចំណែកដល់ភាពសុខដុមរមនាក្នុងសង្គមខ្មែរ។